ថ្លៃបណ្ណាការជាជំនូនដែលគ្រួសារឪពុកម្ដាយខាងប្រុសជូនទៅខាងស្រី ហើយគេនិយមប្រើពាក្យថា«ថ្លៃទឹកដោះ»។ វាជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនខ្មែរ នៅពេលចូលស្ដីដណ្ដឹងកូនក្រមុំគេ ខាងស្រីតែងបង្គាប់ថ្លៃបណ្ណាការ ឬថ្លៃទឹកដោះ។ ដើម្បីយកលុយនោះទៅ រៀបចំ និងប្រើប្រាស់ក្នុងពិធីមង្គលការកូនប្រុស កូនស្រី។ មិនត្រឹមតែប៉ុណ្ណោះថ្លៃបណ្ណាការជាផ្នែកមួយនៃពិធីរៀបអាពាហ៍ពិពាហ៍ ដើម្បីស្ដីដណ្ដឹងកូនស្រីចូលជាភរិយា។ វាត្រូវបានកំណត់ដោយគ្រួសាររបស់កូនស្រី អាស្រ័យទៅលើសិទ្ធិ មធ្យោបាយ និងការយល់ព្រមរបស់មាតាបិតាទាំងពីរ។ ជាធម្មតា ថ្លៃបណ្ណាការរួមមានមាសប្រាក់ លុយ, គ្រឿងអលង្ការ, និងរបស់របរផ្ទាល់ខ្លួន។ វាជារបៀបបង្ហាញពីការទទួលខុសត្រូវ និងការស្រឡាញ់ដែលបុរសមានចំពោះស្ត្រី។ វាមានន័យថាបុរសត្រៀមខ្លួនជាមេគ្រួសារ ដោយមានសេចក្ដីគោរពដល់ម្ដាយឪពុកកូនស្រី។ ដែលបន្ទាប់ពីរៀបការរួចពួកគេនិងផ្លាស់ទៅនៅផ្ទះនោះតែម្តង។ តម្លៃថ្លៃបណ្ណាការមិនមានកំណត់ថេរ ខុសៗគ្នាតាមតំបន់ ឬតាមខេត្ត ឬរាជធានី និងស្ថានភាពសង្គមផងដែរ។ នៅស្រុកខ្លះ ថ្លៃបណ្ណាការជាលុយតែប៉ុណ្ណោះ បែបធម្មតា គឺគ្មានជាវត្ថុមានតម្លៃឡើយ។ ប៉ុន្តែនៅស្រុកដទៃទៀត ប្រើប្រាស់គ្រឿងសង្ហារឹម ឬដីធ្លីជាថ្លៃបណ្ណាការក៏មាន។ ការនាំថ្លៃបណ្ដាការ និងអំណោយក្នុងពិធីមង្គលការតែងតែមានការចូលរួមពីបងប្អូនគ្រួសារខាងប្រុស។ អំណោយជាការផ្ដល់ជូនរបស់គ្រួសារបុរសទៅគ្រួសារកូនស្រី ក្នុងពិធីនាំអំណោយ។ វាអាចរួមមានផ្លែឈើ, ស្ករត្នោត, ស្រា, នំប្រពៃណី និងរបស់របរផ្សេងៗទៀត។ ជាពិសេស អំណោយទាំងនោះត្រូវបានរៀបចំក្នុងចង្កោមដ៏ស្រស់ស្អាតបែបសិល្បៈ។ ជាពិសេសអំណោយមានន័យជារូបភាព សុទិដ្ឋិនិយម និងសំណាងល្អចំពោះគ្រួសារថ្មី។ មុនពេលទៅផ្ទះកូនស្រី អំណោយត្រូវចងស្លាកឈ្មោះ និងរៀបចំយ៉ាងម៉ត់ចត់។ ការទទួលអំណោយពីគ្រួសារកូនស្រីជាសញ្ញានៃការយល់ព្រមនិងក្តីរីករាយ។ នៅពេលខ្លះ អំណោយក៏រួមមានជាការប្រគេនដល់ព្រះសង្ឃ ឬចាស់ទុំដែលវាជាប្រពៃណីផងដែរ។ ក្នុងពិធីនាំអំណោយត្រូវធ្វើក្រោមការសន្ទនា និងព្រមព្រៀងរវាងគ្រួសារទាំងពីរ។ ហេតុនេះហើយទំនៀមទំលាប់នៃថ្លៃបណ្ណាការ និងអំណោយ គឺជាផ្នែកមួយសំខាន់នៃសិល្បៈវប្បធម៌ខ្មែរ ដែលផ្ទុកន័យនៃការគោរពចំពោះគ្រួសារ និងស្រមៃរូបភាពអនាគតល្អសម្រាប់គូស្វាមីភរិយាថ្មី។